ការដោះស្បែកជើងមុនពេលចូលទៅក្នុងផ្ទះ វត្តអារាម និងព្រះវិហារ គឺជាទម្លាប់ដ៏ល្អមួយដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងវប្បធម៌ខ្មែរ។ ការអនុវត្តនេះមិនមែនគ្រាន់តែជាទង្វើធម្មតានោះទេ ប៉ុន្តែវាបង្កប់នូវអត្ថន័យជ្រាលជ្រៅជាច្រើនទាក់ទងនឹងការគោរព អនាម័យ និងភាពបរិសុទ្ធ។ វាជាមរតកមួយដែលបង្ហាញពីអរិយធម៌ដ៏ល្អផូរផង់របស់ដូនតាខ្មែរ ហើយត្រូវបានអនុវត្តតាំងពីបុរាណរៀងមក។ ការហាមពាក់ស្បែកជើងចូលក្នុងទីកន្លែងទាំងនេះ កើតចេញពីហេតុផលសំខាន់ៗជាច្រើន។ មូលហេតុទីមួយ គឺអនាម័យ និងសុខភាព ដោយស្បែកជើងដែលយើងពាក់ដើរទៅគ្រប់ទីកន្លែង តែងតែមានជាប់ធូលីដី កម្ទេចកំទី និងមេរោគផ្សេងៗជាច្រើន។ នៅពេលចូលទៅក្នុងផ្ទះ ការដោះស្បែកជើងជួយការពារមិនឱ្យដីនិងភាពកខ្វក់ចូលទៅក្នុងផ្ទះឡើយ។ វាជួយរក្សាផ្ទះឱ្យមានភាពស្អាតស្អំ ហើយកាត់បន្ថយការរីករាលដាលនៃមេរោគដែលបង្កជំងឺ។ នេះគឺជាវិធីសាស្ត្រដ៏សាមញ្ញមួយដើម្បីការពារសុខភាពរបស់សមាជិកគ្រួសារ និងអ្នកដែលរស់នៅជាមួយគ្នា។ ជាពិសេសនៅតាមវត្តអារាមដែលមនុស្សច្រើនកុះករ ការដោះស្បែកជើងគឺជាការធានាថាទីធ្លាខាងក្នុងនៅតែស្អាត។ ភាពស្អាតស្អំនេះមិនត្រឹមតែសម្រាប់សោភ័ណភាពទេ ប៉ុន្តែវាក៏ផ្តល់នូវផាសុកភាពផងដែរ។ ទីពីរ គឺការគោរព និងដឹងគុណ ដោយការដោះស្បែកជើងគឺជាការបង្ហាញពីការគោរពចំពោះម្ចាស់ផ្ទះ និងទីកន្លែងដែលយើងទៅដល់។ វាជាការបង្ហាញថា យើងបានមកដល់ដោយក្តីគោរព និងរាបសា ហើយមិនបានចាត់ទុកទីនោះជាកន្លែងទូទៅឡើយ។ នៅក្នុងសង្គមខ្មែរ ការគោរពគឺជាគុណតម្លៃដ៏សំខាន់ដែលមិនអាចខ្វះបានឡើយ។ ទង្វើនេះក៏ជាការដឹងគុណចំពោះទីកន្លែងដែលផ្តល់ភាពកក់ក្តៅដល់យើងផងដែរ។ ចំពោះវត្តអារាមនិងព្រះវិហារ ការដោះស្បែកជើងគឺជាការបង្ហាញការគោរពដ៏ខ្ពង់ខ្ពស់ចំពោះព្រះពុទ្ធ និងទីសក្ការៈបូជា។ វាជាការលះបង់នូវវត្ថុដែលកខ្វក់ចេញពីខ្លួន ដើម្បីបន្សុទ្ធទាំងកាយនិងចិត្ត។ ទីបី ភាពបរិសុទ្ធ និងសិរីសួស្តី ទីបីដើម្បី ភាពបរិសុទ្ធ និងសិរីសួស្តី ដោយនៅតាមទីកន្លែងពិសិដ្ឋដូចជាវត្តអារាម និងព្រះវិហារ គេជឿថាទីនោះគឺជាកន្លែងដែលពោរពេញដោយភាពបរិសុទ្ធ។ ការដោះស្បែកជើងគឺជាការបន្សល់ទុកនូវវត្ថុកខ្វក់នៅខាងក្រៅ ហើយចូលទៅក្នុងទីបរិសុទ្ធដោយជើងទទេរ។ វាជាជំនឿមួយដែលថា ការធ្វើបែបនេះអាចនាំមកនូវសិរីសួស្តី និងលាភសំណាងល្អដល់ខ្លួនឯង។ ព្រលឹងបរិសុទ្ធនៃទីកន្លែងនោះមិនគួរត្រូវបានប៉ះពាល់ដោយវត្ថុកខ្វក់ដែលមកពីខាងក្រៅឡើយ។ ការដោះស្បែកជើងក៏ជាការរំឭកដល់ការតាំងចិត្តដ៏ស្មោះត្រង់របស់យើងផងដែរ។ ដូច្នេះ ទម្លាប់នេះមានអត្ថន័យទាំងផ្លូវកាយនិងផ្លូវចិត្ត ដែលទាក់ទងនឹងភាពបរិសុទ្ធ។ ការអនុវត្តទម្លាប់ដោះស្បែកជើងត្រូវបានធ្វើឡើងយ៉ាងខ្ជាប់ខ្ជួននៅក្នុងបរិបទផ្សេងៗគ្នា។ ចំពោះនៅតាមផ្ទះ នៅពេលទៅលេងផ្ទះរបស់ញាតិមិត្ត ឬអ្នកស្គាល់គ្នា គេត្រូវដោះស្បែកជើងមុនពេលចូលដល់រានហាលឬមាត់ទ្វារ។ ម្ចាស់ផ្ទះភាគច្រើនមានកន្លែងរៀបចំសម្រាប់ដាក់ស្បែកជើងនៅខាងមុខផ្ទះស្រាប់។ នៅតាមផ្ទះខ្លះ គេក៏មានស្បែកជើងស្អាតសម្រាប់ទុកពាក់នៅក្នុងផ្ទះផងដែរ។ ទម្លាប់នេះអនុវត្តមិនថាតែផ្ទះថ្មី ឬផ្ទះចាស់ ហើយក៏មិនប្រកាន់ថាជាផ្ទះអ្នកមានឬអ្នកក្រនោះឡើយ។ វាជាសញ្ញាមួយដែលបញ្ជាក់ថា អ្នកបានយល់និងគោរពនូវច្បាប់ផ្ទះរបស់ពួកគេ។ ប្រសិនបើយើងមិនបានដោះស្បែកជើងទេ នោះយើងអាចត្រូវម្ចាស់ផ្ទះរំឭកបាន។ រីឯនៅតាមវត្តអារាម និងព្រះវិហារ ការដោះស្បែកជើងនៅតាមវត្តអារាមនិងព្រះវិហារគឺជាកាតព្វកិច្ចដ៏សំខាន់បំផុត។ មនុស្សគ្រប់រូបត្រូវតែដោះស្បែកជើងមុនពេលចូលទៅកាន់ក្នុងវិហារសម្រាប់សូត្រធម៌ ឬថ្វាយបង្គំ។ ជាធម្មតា គេមានកន្លែងដាក់ស្បែកជើងជាជួរៗនៅខាងក្រៅរបង ឬតាមរានហាល។ ទម្លាប់នេះត្រូវបានអនុវត្តដោយអ្នកស្រុកធម្មតា និងដោយភ្ញៀវទេសចរ។ នៅតាមទីសក្ការៈបូជាដូចជានៅភ្នំ ឬទីកន្លែងបុរាណក៏មានការអនុវត្តដូចគ្នានេះផងដែរ។ ការចូលទៅក្នុងទីនោះដោយជើងទទេរគឺជាការបង្ហាញការគោរពយ៉ាងពេញទំហឹង។ វាជាការលះបង់នូវវត្ថុលោកិយដែលភ្ជាប់នឹងការដើរទៅមកនៅលើដីដែលកខ្វក់។ វាជាទង្វើមួយដែលនាំឱ្យចិត្តរបស់យើងមានភាពស្ងប់ស្ងៀមនិងជ្រះថ្លា។ ការដោះស្បែកជើងមុនចូលផ្ទះ វត្តអារាម និងព្រះវិហារ គឺជាទម្លាប់ដ៏ស្រស់ស្អាតមួយ និងជាការបង្ហាញពីអត្តសញ្ញាណខ្មែរដែលពោរពេញទៅដោយការគោរព និងវិន័យ។